នៅក្នុងវប្បធម៌ម្ហូបអាហារខ្មែរ ការទទួលទានអាហារមិនអាចខ្វះបាននូវការប្រើប្រាស់គ្រឿងទេស និងទឹកជ្រលក់ឡើយ។ គ្រឿងទេសមិនត្រឹមតែបន្ថែមរសជាតិដល់ម្ហូបនោះទេ ប៉ុន្តែជួយធ្វើឲ្យការទទួលទានកាន់តែមានភាពរីករាយទៀតផង។ ជាដំបូង ការប្រើប្រាស់ទឹកស៊ីអ៊ីវ និងទឹកត្រី គឺមានសារៈសំខាន់ណាស់នៅពេលទទួលទានអាហារ។ ភាគច្រើនគេប្រើប្រាស់គ្រឿងផ្សំទាំងពីរនេះដើម្បីធ្វើជាទឹកជ្រលក់ ឬលាយជាមួយស្វាយសម្រាប់ទទួលទានជាមួយត្រីចៀនឬអាំង។ ទឹកត្រីត្រូវបានគេប្រើប្រាស់ជាញឹកញាប់ជាមួយអាហារចៀន សម្លរ និងអាហារអាំង។ ចំណែកឯទឹកស៊ីអ៊ីវវិញ ត្រូវបានគេដាក់ជាមួយបាយឆាដើម្បីបង្កើនរសជាតិ។ ម្ទេសជាគ្រឿងផ្សំដ៏សំខាន់សម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរ។ ម្ទេសមានច្រើនប្រភេទ ដែលរួមមាន ម្ទេសត្រាំ ម្ទេសជ្រក់ ម្ទេសម៉ដ្ឋ និងម្ទេសស្រស់។ ចំពោះម្ទេសត្រាំវិញ គឺគេនិយមញ៉ាំវាជាមួយនិង ស៊ុបគុយទាវ និងសម្លរនំបញ្ចុក។ រីឯម្ទេសជ្រក់វិញ គឺគេនិយមយកវាមកញ៉ាំជាមួយសម្លរនៅពេលបាយដើម្បីបង្កើនរសជាតិ។ ម្ទេសម៉ត់ត្រូវបានគេនិយមយកមកដាក់វាជាមួយនិងជ្រក់សម្រាប់ផ្ទាប់ជាមួយនិងសាច់អាំងផ្សេងៗ។ ម្ទេសស្រស់វិញត្រូវបានប្រើជាមួយម្ហូបសាបៗ ឬប្រើក្នុងទឹកជ្រលក់។ មិនត្រឹមតែប៉ុណ្ណោះគេអាចដាក់វានៅក្នុងសម្លដើម្បីបន្ថែមសោភ័ណភាពម្ហូបផងដែរ។ ទឹកម្ទេសគឺជាគ្រឿងជ្រលក់សំខាន់សម្រាប់សាច់អាំង និងគ្រឿងសមុទ្រ។ ហើយអាហារអាំងភាគច្រើនតែងតែត្រូវបានជ្រលក់ជាមួយទឹកម្ទេសផងដែរ។ ម្រេចក៏ជាគ្រឿងទេសមួយប្រភេទដែលប្រជាជនខ្មែរភាគច្រើននិយមប្រើប្រាស់។ គេអាចយកវាទៅធ្វើជាទឹកជ្រលក់ដូចជាទឹកម្រេចសម្រាប់ញ៉ាំ ជាមួយនិងសាច់មាន់ ឬបន្លែដែលគេអាំង ឬដុតផងដែរ។ ប៉ុន្តែ ម្រេចខ្ចីគេក៏អាចយកវាមកឆាជាមួយនិងគ្រឿងសមុទ្រដូចជា បង្កង ឬមឹកជាដើម។ ស្ករស គឺគេអាចយកវាទៅស្លរជាមួយសម្លដែលត្រូវការរសជាតិផ្អែម ដូចជា សម្លរឆា ម្ជូរគ្រឿង ឬធ្វើស៊ុបជាដើម។ បន្ថែមពីនេះទៅទៀតគេក៏អាចយកវាមកធ្វើជាបង្អែមផងដែរ។ ចំណែកឯអំបិលវិញ គឺវាដើរតួយ៉ាងសំខាន់ក្នុងការធ្វើម្ហូបគ្រប់ប្រភេទ។ គេអាចយកវាដាក់ក្នុងសម្ល ស្ងោ ចៀន ឆា បានគ្រប់ប្រភេទ។ ចំពោះស្ករសនេះដែរ គេក៏អាចយកវាទៅប្រឡាក់សាច់ដើម្បីបង្កើនរសជាតិផ្អែមផងដែរ។ រីឯអំបិលក៏ដូចគ្នាគេអាចយកវាទៅប្រឡាក់សាច់ជាមួយនិងស្ករសផងដែរ។ សរុបរួមមកគ្រឿងទេស និងទឹកជ្រលក់ គឺជាផ្នែកមួយមិនអាចខ្វះបានក្នុងម្ហូបអាហារខ្មែរ។ ការចេះយល់ដឹងពីពេលវេលា និងរបៀបប្រើប្រាស់វា មិនត្រឹមតែជួយឲ្យម្ហូបមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចំណេះដឹង និងការគោរពប្រពៃណីផ្ទះបាយខ្មែរដ៏ល្អផូរផង់ទៀតផង។